ប្រសិនបើពិធីបើកសិក្ខាសាលាមានបញ្ចូលពិធីសាសនា ហើយមាននិមន្តព្រះសង្ឃចូលរួមក្នុងពិធីផ្លូវការ។ ដូច្នេះ ការរៀបចំកន្លែងគង់របស់ព្រះសង្ឃ គឺសំខាន់បំផុត ហើយត្រូវយកចិត្តទុកដាក់ខ្ពស់។ កន្លែងគង់របស់ព្រះសង្ឃ ត្រូវរៀបចំឲ្យមានភាពដាច់ដោយឡែកពីឧបាសក-ឧបាសិកា។ នេះគឺដើម្បីរក្សាភាពថ្លៃថ្នូរ និងកិត្តិយសរបស់ព្រះសង្ឃ។ លើសពីនេះ កន្លែងគង់ត្រូវស្ថិតនៅកន្លែងដែលខ្ពស់សមរម្យជាងកន្លែងអង្គុយរបស់ឧបាសក-ឧបាសិកា និងភ្ញៀវទូទៅ។ ការរៀបចំទីតាំងខ្ពស់នេះ បង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងព្រះធម៌វិន័យ។ ការរៀបចំដ៏ត្រឹមត្រូវនេះមិនត្រឹមតែបង្ហាញពីភាពយកចិត្តទុកដាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការយល់ដឹងស៊ីជម្រៅអំពីទំនៀមទម្លាប់ និងវប្បធម៌សាសនារបស់ប្រទេសជាតិផងដែរ។ វាបង្កើតបាននូវបរិយាកាសមួយដែលពោរពេញដោយសេចក្តីគោរព និងសិរីសួស្តីសម្រាប់ពិធីទាំងមូល។ សម្រាប់ការប្រជុំទូទៅ ឬសន្និសីទធំៗ ការបែងចែកកៅអីគឺសំខាន់ណាស់ ដើម្បីធានាភាពរលូន និងប្រសិទ្ធភាពនៃព្រឹត្តិការណ៍។ កៅអីជួរមុខ និងជួរកណ្តាល គឺត្រូវបានបម្រុងទុកជាអាទិភាពសម្រាប់អ្នកចូលរួមដែលមានឋានៈខ្ពស់ៗ។ នេះរួមបញ្ចូលទាំងថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ ភ្ញៀវពិសេសៗ និងអ្នកមានតួនាទីសំខាន់ៗផ្សេងទៀតនៅក្នុងអង្គប្រជុំ។ ការអង្គុយនៅជួរមុខអនុញ្ញាតឲ្យពួកគាត់មានភាពងាយស្រួលក្នុងការមើលឃើញសកម្មភាពនៅលើឆាក ឬវេទិកា ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការចូលរួម ឬឡើងថ្លែងការណ៍ប្រសិនបើចាំបាច់។ លើសពីនេះ វាជាការបង្ហាញពីកិត្តិយស និងសារៈសំខាន់នៃតួនាទីរបស់ពួកគាត់។ ជួរទាំងនេះក៏ជួយឲ្យអ្នករៀបចំងាយស្រួលក្នុងការសម្របសម្រួល និងផ្តល់ព័ត៌មានដល់ឥស្សរជនសំខាន់ៗផងដែរ។ កៅអីជួរក្រោយៗ គឺសម្រាប់អ្នកចូលរួមទូទៅ ដូចជាសាធារណជន ឬបុគ្គលិកដែលគ្មានតួនាទីនៅតុមុខ។ ការបែងចែកនេះជួយរៀបចំលំហូរនៃការចូល និងចេញរបស់អ្នកចូលរួម ព្រមទាំងធានាថាអ្នកគ្រប់គ្នាមានកន្លែងអង្គុយសមរម្យ និងមានផាសុកភាព។ ការរៀបចំនេះធានាបាននូវសណ្តាប់ធ្នាប់ល្អ បង្កបរិយាកាសប្រកបដោយវិជ្ជាជីវៈ និងជួយសម្រួលដល់ដំណើរការនៃសិក្ខាសាលាទាំងមូលឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ភាពច្បាស់លាស់ក្នុងការបែងចែកកៅអី ក៏ជួយកាត់បន្ថយភាពច្របូកច្របល់នៅពេលអ្នកចូលរួមមកដល់ផងដែរ។